ការនេសាទពេលយប់ជាមួយអំពូលភ្លើង គឺជាវិធីសាស្រ្តនេសាទមួយដែលត្រូវបានប្រើយ៉ាងទូលំទូលាយនៅក្នុងបណ្តាប្រទេសជាច្រើន រួមទាំងកម្ពុជាផងដែរ ជាពិសេសនៅតាមដងទន្លេធំៗ បឹងទន្លេសាប និងសូម្បីតែតំបន់ឆ្នេរ។។ បច្ចេកទេសនេះពឹងផ្អែកលើគោលការណ៍វិទ្យាសាស្ត្រសាមញ្ញមួយ គឺការទាក់ទាញសត្វទឹកដោយពន្លឺ ដើម្បីបង្កើនប្រសិទ្ធភាពនៃការចាប់ត្រី។ ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តរបស់វាទាមទារនូវការយល់ដឹងស៊ីជម្រៅអំពីគោលគំនិត បច្ចេកទេស និងផលប៉ះពាល់ ដើម្បីធានានូវនិរន្តរភាពធនធានជលផល។ ចំពោះ គោលគំនិតមូលដ្ឋាន សម្រាប់វិធីសាស្រ្តនេះផ្អែកលើបាតុភូត ក្នុងការឆ្លើយតបទៅនឹងពន្លឺ ដែលជាឥរិយាបថធម្មជាតិរបស់សត្វមានជីវិតជាច្រើន ក្នុងនោះមានត្រី និងសត្វទឹកតូចៗ។ សត្វខ្លះមានប្រតិកម្មវិជ្ជមានចំពោះពន្លឺ គឺវាហែលឆ្ពោះទៅរកប្រភពពន្លឺ ខណៈខ្លះទៀតមានប្រតិកម្មអវិជ្ជមាន គឺវាហែលគេចចេញពីពន្លឺ។ ក្នុងការនេសាទនេះ យើងផ្តោតលើប្រភេទសត្វដែលមានប្រតិកម្មវិជ្ជមាន។ មូលហេតុលម្អិត ដោយសារនៅពេលយប់ ពន្លឺភ្លើង ដែលបញ្ចេញទៅក្នុងទឹកដើរតួនាទីសំខាន់ជាច្រើនដូចជា ទាក់ទាញសត្វល្អិត និងប្លង់តុង។ ប្រភពពន្លឺ ជាពិសេសពន្លឺពណ៌ស ឬពណ៌ខៀវ-បៃតង គឺមានប្រសិទ្ធភាពខ្ពស់ក្នុងការទាក់ទាញសត្វល្អិតទឹកតូចៗ និងសារពាង្គកាយប្លង់តុង ដែលជាប្រភពចំណីមូលដ្ឋានក្នុងប្រព័ន្ធអេកូឡូស៊ីទឹក។ ហើយសត្វល្អិតទាំងនេះហោះ ឬហែលមកប្រមូលផ្តុំយ៉ាងច្រើននៅជុំវិញពន្លឺ។ វត្តមានរបស់សត្វល្អិត និងប្លង់តុងយ៉ាងច្រើនកុះករនៅក្រោមពន្លឺភ្លើង នឹងទាក់ទាញ ត្រីតូចៗ ជាច្រើនប្រភេទ ដូចជាត្រីល្អិត ត្រីរៀល ត្រីកំភ្លាញ ដែលស៊ីពួកវាជាចំណី។ ត្រីតូចៗទាំងនេះប្រមូលផ្តុំគ្នាយ៉ាងណែននៅកន្លែងភ្លឺដើម្បីរកចំណី។ នៅពេលដែលត្រីតូចៗប្រមូលផ្តុំគ្នាជាហ្វូងយ៉ាងច្រើន វានឹងទាក់ទាញ ត្រីធំៗដែលជាសត្វស៊ីចំណីដូចជា ត្រីឆ្លាំង ត្រីឆ្កោក ត្រីក្រាញ់ ត្រីកញ្ចុះ ត្រីដៀប ត្រីពោ ឬត្រីប្រា ឱ្យមកកៀកតំបន់ភ្លឺដើម្បីចាប់ត្រីតូចៗទាំងនោះជាអាហារ។ ក្រៅពីការទាក់ទាញត្រី ពន្លឺក៏ជួយឱ្យអ្នកនេសាទមើលឃើញច្បាស់នូវបរិស្ថានជុំវិញទិសដៅនៃចរន្តទឹក និងចលនារបស់ត្រីផងដែរ។ ដូច្នេះ ការប្រើភ្លើងអាចបង្កើនបរិមាណត្រីដែលចាប់បានយ៉ាងច្រើន បើធៀបនឹងការនេសាទធម្មតា។ ពីព្រោះ ត្រីបានប្រមូលផ្តុំនៅកន្លែងជាក់លាក់មួយ ដែលធ្វើឱ្យអ្នកនេសាទចំណាយពេលតិចក្នុងការស្វែងរកហ្វូងត្រី។ វាមានប្រភេទត្រីជាច្រើនដែលមានសកម្មភាពខ្លាំងនៅពេលយប់ និងងាយរងឥទ្ធិពលពីពន្លឺ។ ចំណែកឯ ឧបករណ៍ដែលប្រើក្នុងការនេសាទប្រភេទនេះ អាចប្រែប្រួលតាមទំហំ និងបច្ចេកទេស។ ប៉ុន្តែសម្ភារៈសំខាន់ៗរួមមាន ប្រភពពន្លឺ ប្រភពថាមពល ឧបករណ៍ចាប់ត្រី យានជំនិះទឹក និងសម្ភារៈជំនួយផ្សេងៗ។ នៅក្នុងប្រភពពន្លឺនេះ មានដូចជា អំពូលហ្គាស ឬចង្កៀងកាឡៃ ដែលវាបានផ្តល់ពន្លឺពណ៌លឿង និងកំដៅតិចៗ ដែលអាចទាក់ទាញសត្វល្អិតបានល្អ។ វាងាយស្រួលប្រើ និងមិនត្រូវការអគ្គិសនី ព្រោះវាប្រើស៊ីឡាំងហ្គាស ឬប្រេងកាតតែប៉ុណ្ណោះ។ អំពូលអគ្គិសនី LED មានប្រសិទ្ធភាពខ្ពស់ក្នុងការសន្សំសំចៃថាមពល ប្រើប្រាស់បានយូរ និងផ្តល់ពន្លឺភ្លឺច្បាស់។ ថែមទាំងវាមានច្រើនពណ៌ដូចជា ខៀវ បៃតង លឿង សម្រាប់ពណ៌ខៀវ-បៃតង ត្រូវបានគេជឿថាមានប្រសិទ្ធភាពបំផុតក្នុងការទាក់ទាញត្រីនៅក្នុងទឹក។ អំពូលបណ្តែត សម្រាប់ដាក់នៅលើផ្ទៃទឹក បញ្ចេញពន្លឺចុះទៅក្រោម។ ឯ អំពូលលិចទឹក ត្រូវបានរចនាឡើងជាពិសេសសម្រាប់ដាក់ក្នុងទឹក ដែលអាចទាក់ទាញត្រីបានកាន់តែជិត និងជ្រៅទៅតាមកម្រិតជម្រៅដែលចង់បាន។ រីឯ ប្រភពថាមពល វិញមានដូចជា អាគុយ ម៉ាស៊ីនភ្លើង និងបន្ទះសូឡា។ អាគុយសម្រាប់អំពូល LED ខ្នាតតូច ឬមធ្យម អាចជាអាគុយឡាន ឬអាគុយ Marine ដែលមានសមត្ថភាពខ្ពស់។ ម៉ាស៊ីនភ្លើង សម្រាប់បំភ្លឺអំពូលដែលមានកម្លាំងខ្លាំង ឬសម្រាប់ប្រតិបត្តិការទ្រង់ទ្រាយធំ ដែលទាមទារថាមពលអគ្គិសនីច្រើន។ បន្ទះសូឡាប្រើសម្រាប់បំពាក់ជាមួយអាគុយ ដែលអាចសន្សំសំចៃថ្លៃប្រេង និងមានលក្ខណៈស្និទ្ធស្នាលនឹងបរិស្ថាន។ ចំពោះ ឧបករណ៍ចាប់ត្រី ត្រូវបានប្រើទូទៅ សម្រាប់ចាប់ត្រីគ្រប់ប្រភេទដែលមានដូចជា សំណាញ់បង់ សំណាញ់អូស សំណាញ់ចាក់ អង្រុតឬលប ឈ្នាង និងសន្ទួចជាដើម។ សំណាញ់បង់ ប្រើសម្រាប់បង់ទៅលើហ្វូងត្រីដែលប្រមូលផ្តុំគ្នានៅក្រោមពន្លឺ។ ងាយស្រួលប្រើ និងមានប្រសិទ្ធភាពខ្ពស់។ ឯ សំណាញ់អូស ប្រើដោយទូកពីរ ឬមនុស្សច្រើននាក់ដើម្បីអូសចាប់ត្រីក្នុងតំបន់ធំជាង។ អង្រុត ឬលប ជាឧបករណ៍ធ្វើពីឫស្សី ឬលួសដែលមានច្រកចូលមួយផ្លូវ សម្រាប់ដាក់នៅជិតអំពូលភ្លើង។ សម្រាប់ឈ្នាងដៃឬ ឈ្នាងជញ្ជាត់ ធ្វើដោយបន្ទោះឫស្សីសម្រាប់ដួសកោយ ឬជញ្ជាត់ យកមច្ឆជាតិតូចៗ។ ឈ្នាងត្រាំ ធ្វើដោយរនាបឫស្សី មានដង ២ មានកាំផងសម្រាប់អូសទាញលើកបាន ប្រើការដាក់ត្រាំក្នុងទឹក ។ សន្ទួច ប្រើសម្រាប់អ្នកនេសាទលក្ខណៈលំហែកាយ ឬសម្រាប់ចាប់ត្រីធំៗដែលស៊ីនុយ។ ចំណែកឯ ទីតាំងសមស្រប ការនេសាទពេលយប់ជាមួយអំពូលភ្លើង អាចអនុវត្តបានយ៉ាងទូលំទូលាយក្នុង បឹងទន្លេសាប តាមដងទន្លេធំៗ និងតំបន់ឆ្នេរសមុទ្រ។ នៅតាមបឹងទន្លេសាប ជាពិសេសក្នុងរដូវប្រាំង ចាប់ពីខែធ្នូ ដល់ឧសភា នៅពេលដែលកម្រិតទឹកស្រកចុះ ហើយត្រីប្រមូលផ្តុំគ្នានៅតំបន់ទឹកជ្រៅ ឬតាមអូរ ប្រឡាយ វាងាយស្រួលក្នុងការនេសាទ។ តាមដងទន្លេធំៗ ដូចជាទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងដៃទន្លេផ្សេងៗទៀត ឬជ្រលងទន្លេជ្រៅៗ។ ឯ តំបន់ឆ្នេរ និងបឹងទន្លេនៅជិតសមុទ្រ ភាគច្រើនគេនេសាទត្រីសមុទ្រ ឬប្រភេទត្រីទឹកភ្លាវ ដែលមានដូចជា កូនបង្គា សាលី និងមឹកជាដ់ើម។ សម្រាប់ប្រភេទត្រីដែលចាប់បាន ដោយប្រើពន្លឺភ្លើងទាក់ទាញត្រី និងទីតាំង ថែមទាំងមានពណ៌ពន្លឺនោះ។ ឧទាហរណ៍ ត្រីរៀល ត្រូវបានទាក់ទាញខ្លាំងបំផុតដោយពន្លឺ ហើយច្រើនចាប់បានក្នុងបរិមាណច្រើន។ ត្រីស្លឹកឫស្សី ត្រីកំភ្លាញ និងត្រីល្អិតផ្សេងៗ ក៏ត្រូវបានទាក់ទាញយ៉ាងងាយស្រួល។ ត្រីទាំងនេះភាគច្រើនសម្រាប់ធ្វើប្រហុក ផ្អក ត្រីងៀត ឬចំណីសត្វ។ ឯ ត្រីឆ្លាំង ត្រីឆ្កោក និងត្រីក្រាញ់ ជាត្រិសុីចំណី ដែលភាគច្រើនពួកវាមកចាប់ត្រីតូចៗជាចំណី។ ត្រីកញ្ចុះ ត្រីដៀប ត្រីពោ ត្រីប្រា និងត្រីអណ្តែង ជាប្រភេទត្រីធំៗទាំងនេះក៏ត្រូវបានទាក់ទាញមកកៀកតំបន់ភ្លឺផងដែរ។ រីឯ មឹក បង្គា សមុទ្រខ្យង និងលៀស សម្រាប់នេសាទនៅតំបន់សមុទ្រ ឬមាត់ព្រែកធំៗដែលជាប់សមុទ្រ។ ដូច្នេះហើយ ការនេសាទពេលយប់ជាមួយអំពូលភ្លើងមានសារៈសំខាន់ចំពោះសេដ្ឋកិច្ច និងសង្គម ប៉ុន្តែក៏ទាមទារការយកចិត្តទុកដាក់លើផលប៉ះពាល់ផងដែរ។ សារៈសំខាន់រូមមានប្រភពចំណូល និងសន្តិសុខស្បៀង ប្រសិទ្ធភាពសេដ្ឋកិច្ច ការប្រើប្រាស់បច្ចេកវិទ្យា ចំណេះដឹងអំពីឥរិយាបថត្រី និងសក្តានុពលទេសចរណ៍។ សម្រាប់សហគមន៍នេសាទជាច្រើន ការនេសាទប្រភេទនេះគឺជា ប្រភពចំណូលដ៏សំខាន់ ដែលជួយទ្រទ្រង់ជីវភាពគ្រួសារ។ ត្រីដែលចាប់បានក៏ជា ប្រភពប្រូតេអ៊ីន ដ៏សំខាន់សម្រាប់ផ្គត់ផ្គង់សន្តិសុខស្បៀងក្នុងមូលដ្ឋានដែរ។ ការបង្កើនបរិមាណត្រីដែលចាប់បានក្នុងរយៈពេលខ្លី វាបានធ្វើឱ្យការនេសាទមានប្រសិទ្ធភាពខ្ពស់ និងកាត់បន្ថយការចំណាយពេលវេលាច្រើន។ ថែមទាំងមានការជំរុញឱ្យអ្នកនេសាទប្រើប្រាស់បច្ចេកវិទ្យាទំនើបដូចជាអំពូល LED ម៉ាស៊ីនភ្លើងទៀតផង ដើម្បីបង្កើនផលិតភាពអោយកាន់តែខ្ពស់។ ជាពិសេស វាជួយឱ្យអ្នកនេសាទយល់ដឹងកាន់តែច្បាស់អំពីឥរិយាបថរបស់ត្រីចំពោះពន្លឺ និងការប្រមូលផ្តុំរបស់ពួកវា។ នៅតំបន់ខ្លះទៀត ការនេសាទពេលយប់អាចត្រូវបានអភិវឌ្ឍជាសកម្មភាពទេសចរណ៍បទពិសោធន៍ ដែលធ្វើឱ្យភ្ញៀវទេសចរណ៍បានសិក្សាពីជីវភាពអ្នកនេសាទ។ ចំពោះ ផលប៉ះពាល់ និងការគ្រប់គ្រងនិរន្តរភាពវិញមានដូចជា ហានិភ័យនៃការនេសាទហួសកម្រិត ការជ្រើសរើសប្រភេទត្រី ការបំពុលបរិស្ថាន និងបទប្បញ្ញត្តិផ្សេងៗ។ សម្រាប់ហានិភ័យនៃការនេសាទហួសកម្រិត ក្នុងការទាក់ទាញត្រីឱ្យមកប្រមូលផ្តុំគ្នាច្រើន អាចនាំឱ្យមានការចាប់ត្រីក្នុងបរិមាណច្រើនលើសលប់ពេក។ ជាពិសេសប្រភេទត្រីកូនខ្ចី ឬត្រីមេពង ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានជលផលនាពេលអនាគត។ ពេលខ្លះពន្លឺអាចទាក់ទាញប្រភេទត្រីដែលមិនមែនជាគោលដៅ នាំឱ្យមានការចាប់បានត្រីខុសប្រភេទច្រើន។ ចំណែកឯ ការប្រើប្រាស់ម៉ាស៊ីនភ្លើង ឬអំពូលហ្គាស អាចបង្កការបំពុលសំឡេង ក្លិន ឬឧស្ម័ន ដែលប៉ះពាល់ដល់បរិស្ថានទឹក និងសត្វទឹកផ្សេងទៀត។ ដើម្បីធានានូវនិរន្តរភាពរដ្ឋបាលជលផល និងស្ថាប័នពាក់ព័ន្ធត្រូវតែមាន បទប្បញ្ញត្តិច្បាស់លាស់ ស្តីពីការប្រើប្រាស់អំពូលភ្លើងក្នុងការនេសាទ។ ការកំណត់ទំហំអំពូល និងកម្លាំងពន្លឺ វាជាកំណត់កម្រិតថាមពលអំពូលដែលត្រូវបានអនុញ្ញាត។ ឯ ការកំណត់ទីតាំង និងពេលវេលានៃការនេសាទ អាចហាមឃាត់ការនេសាទនៅតំបន់អភិរក្ស ឬនៅរដូវបិទនេសាទ។ វាត្រូវហាមឃាត់ដាច់ខាតការប្រើប្រាស់សំណាញ់មុងល្អិត ឬឧបករណ៍បំផ្លាញផ្សេងៗដែលត្រូវបានផ្សំជាមួយអំពូលភ្លើង។ វាត្រូវតែជំរុញការយល់ដឹងដល់អ្នកនេសាទអំពីផលប៉ះពាល់ និងសារៈសំខាន់នៃការនេសាទប្រកបដោយនិរន្តរភាព។ សរុបមក ការនេសាទពេលយប់ជាមួយអំពូលភ្លើង គឺជាបច្ចេកទេសដ៏មានប្រសិទ្ធភាពមួយ ប៉ុន្តែទាមទារនូវការគ្រប់គ្រង និងការអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់។ អ្វីដែលពិសេសនោះ គឺដើម្បីធានាបាននូវតុល្យភាពរវាងផលប្រយោជន៍សេដ្ឋកិច្ច និងការអភិរក្សធនធានធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ។